សួនសត្វភ្នំតាម៉ៅ គឺជាសួនសត្វធម្មជាតិដែលមានទីតាំងស្ថិតនៅក្នុងខេត្តតាកែវ ប្រទេសកម្ពុជា ហើយសួនសត្វនេះមានតួនាទីសំខាន់ក្នុងការអភិរក្ស និងការពារសត្វព្រៃជាច្រើនប្រភេទ។ វាជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សសត្វព្រៃ ការអប់រំ និងការបម្រើសេវាទេសចរណ៍។ ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ប្រហែល ៤០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរាជធានីភ្នំពេញ។ សួនសត្វភ្នំតាម៉ៅត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដើម្បីអភិរក្ស និងការពារសត្វព្រៃ និងបរិស្ថានធម្មជាតិដ៏សម្បូរបែប។ តំបន់ភ្នំនេះមានផ្ទៃដីសរុបប្រមាណ ១,២០០ ហិកតា ដែលត្រូវបានកំណត់ជាតំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមផ្ទៃដីដ៏ធំនេះ ផ្ទៃដីប្រមាណ ៧០ ហិកតា ត្រូវបានរៀបចំឡើងជាឧទ្យានសួនសត្វ។ ចាប់តាំងពីឆ្នាំ ២០០១ មក សួនសត្វភ្នំតាម៉ៅត្រូវបានគ្រប់គ្រងដោយ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានភាពជាដៃគូជាមួយអង្គការមិនរកប្រាក់ចំណេញផ្នែកបរិស្ថាន។ ភ្នំតាម៉ៅក៏ជារមណីយដ្ឋានចម្រុះ ដែលមានប្រាង្គប្រាសាទបុរាណ ព្រៃភ្នំធម្មជាតិ និងភ្នំចំនួន ៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ចំពោះ តួនាទីសំខាន់ៗរបស់សួនសត្វភ្នំតាម៉ៅមានច្រើន ជាកន្លែងអភិរក្សសត្វព្រៃ និងបរិស្ថានធម្មជាតិ និងជាទេសចរណ៍ធម្មជាតិផងដែរ។ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ គឺជាបេសកកម្មចម្បងដែលបញ្ចាក់នូវតួនាទីសំខាន់របស់សួនសត្វភ្នំតាម៉ៅក្នុងការអភិរក្ស និងការពារសត្វព្រៃដែលមានគ្រោះថ្នាក់ និងជិតផុតពូជ។ សត្វព្រៃទាំងអស់ដែលត្រូវបានដាក់ឱ្យថែរក្សានៅទីសួនសត្វនេះ គឺសុទ្ធតែជាសត្វដែលត្រូវបានជួយសង្គ្រោះពីការជួញដូរខុសច្បាប់។ សត្វដែលបានជួយសង្គ្រោះត្រូវបានផ្តល់ការថែទាំ ព្យាបាលរបួស ជំងឺ និងស្តារលទ្ធភាពរស់រានឡើងវិញ។ សម្រាប់សត្វមួយចំនួនដែលមិនអាចលែងទៅធម្មជាតិវិញបាន ភ្នំតាម៉ៅបានក្លាយជាជម្រកអចិន្ត្រៃយ៍របស់ពួកវា។ សួនសត្វនេះបាននិងកំពុងព្យាយាមបង្កាត់ពូជសត្វកម្រដែលជិតផុតពូជជាច្រើនប្រភេទ ដូចជា ស្វាព្រាហ្មណ៍ ភេទឹក អណ្ដើកក្បាលត្រីងៀត ក្រពើភក់ និងសត្វដទៃទៀតដើម្បីធានាបាននូវនិរន្តរភាពនៃពូជសត្វទាំងនេះ។ ការបង្កាត់ពូជសត្វក្នុងមជ្ឈមណ្ឌលសង្គ្រោះនេះ ជួយបង្កើនចំនួនសត្វទាំងនោះ ដើម្បីរក្សាទុកសត្វ ដែលមានសារៈសំខាន់ក្នុងការរក្សាសមតុល្យប្រព័ន្ធអេកូឡូជី និងការអភិរក្សប្រភេទសត្វព្រៃ។ លើសពីនេះ សួនសត្វភ្នំតាម៉ៅជាជម្រកដ៏ធំបំផុតមួយសម្រាប់ខ្លាឃ្មុំព្រះអាទិត្យ ដែលបានជួយសង្គ្រោះ។ ភ្នំតាម៉ៅបម្រើជាមជ្ឈមណ្ឌលអប់រំសម្រាប់សាធារណជន ជាពិសេសសិស្សានុសិស្ស ដើម្បីស្វែងយល់ពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងបរិស្ថាន។ ភ្ញៀវទេសចរក៏អាចទទួលបានចំណេះដឹងអំពីប្រភេទសត្វនីមួយៗ និងបញ្ហាប្រឈមដែលពួកវាប្រឈមមុខ។ សួនសត្វភ្នំតាម៉ៅគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ភ្ញៀវអាចទស្សនាសត្វព្រៃជាច្រើនប្រភេទ ដើរកម្សាន្តក្នុងបរិវេណដ៏ធំទូលាយ និងស្វែងយល់ពីភាពសម្បូរបែបនៃធនធានធម្មជាតិនៅកម្ពុជា។ បច្ចុប្បន្ន សួនសត្វភ្នំតាម៉ៅជាជម្រកសម្រាប់សត្វព្រៃប្រមាណជាង ២,០០០ ក្បាល មកពី ១១៨ ប្រភេទ ផ្សេងៗគ្នា។ នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនេះ មានសត្វកម្រ និងសត្វជិតផុតពូជប្រមាណ ២០ ប្រភេទ ដែលកំពុងទទួលបានការថែរក្សា និងការពារយ៉ាងយកចិត្តទុកដាក់ ប្រភេទសត្វល្បីៗដែលអ្នកអាចឃើញនៅទីនោះរួមមាន ដំរីអាស៊ី ខ្លាធំ ខ្លាឃ្មុំព្រះអាទិត្យ ស្វាព្រាហ្មណ៍ ក្រពើភក់ សត្វតេះ សត្វក្តាន់ ពស់ថ្លាន់យក្ស និងសត្វស្លាបជាច្រើនប្រភេទនៅក្នុងទ្រុងបក្សីដ៏ធំ។ ប្រភេទសត្វព្រៃជាច្រើនទៀត ដែលភាគច្រើនត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជ ឬងាយរងគ្រោះ ដោយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ។ ទទ្ទឹមនឹងនេះ សួនសត្វភ្នំតាម៉ៅបានប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសជុំវិញការគ្រប់គ្រងដីធ្លី និងការអភិវឌ្ឍន៍។ កន្លងមកនេះមានការជជែកដេញដោលជាសាធារណៈអំពីការដោះដូរដីមួយចំនួននៅក្នុងតំបន់ការពារភ្នំតាម៉ៅ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ការអភិវឌ្ឍន៍ទាំងនោះមិនបានប៉ះពាល់ដល់ផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញជាង ៤០០ ហិកតា នោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលមានផែនការកែលម្អសួនសត្វភ្នំតាម៉ៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ រួមទាំងការសាងសង់របងសុវត្ថិភាពរឹងមាំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង និងផ្តល់បទពិសោធន៍កាន់តែប្រសើរ ភ្នំតាម៉ៅកំពុងដំណើរការគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន។ ផែនការអភិវឌ្ឍន៍រួមមានការពង្រីក និងសាងសង់ទ្រុងសត្វថ្មីៗដែលធំទូលាយ ស្រដៀងនឹងជម្រកធម្មជាតិរបស់ពួកវា ដើម្បីផ្តល់នូវផាសុកភាព និងសុខុមាលភាពកាន់តែប្រសើរសម្រាប់សត្វ។ ថែមទាំងមានការកែលម្អផ្លូវថ្នល់ក្នុងបរិវេណសួនសត្វ ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ការចូធ្វើដំណើរការ និងជម្រុញទេសចរណ៍ធម្មជាតិឲ្យកាន់តែរីកចម្រើន។ រីឯប្រព័ន្ធទឹក និងអគ្គិសនីនៅក្នុងសួនសត្វក៏បានពង្រីក និងបង្កើនប្រសិទ្ធភាព ដើម្បីធានាថាការរស់នៅរបស់សត្វ និងសកម្មភាពគ្រប់យ៉ាងក្នុងសួនសត្វមានសុវត្ថិភាព។ បន្ថែមលើសពីនេះទៀត គេក៏គ្រោងសាងសង់តំបន់ទទួលភ្ញៀវថ្មីៗ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ ដើម្បីបង្កើនបទពិសោធន៍ទស្សនារបស់ភ្ញៀវ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំតាម៉ៅនឹងមានមជ្ឈមណ្ឌលអប់រំទំនើបៗ ដែលបំពាក់ដោយបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញពីប្រភេទសត្វព្រៃកម្ពុជា ជម្រករបស់ពួកវា ព្រមទាំងបញ្ហាប្រឈមនៃការអភិរក្ស។ ដូច្នេះហើយ ការវិនិយោគលើការអភិវឌ្ឍន៍សួនសត្វភ្នំតាម៉ៅ គឺជាសញ្ញាណដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារបេតិកភណ្ឌធម្មជាតិរបស់ខ្លួន។ ជាមួយនឹងការគ្រប់គ្រងប្រកបដោយតម្លាភាព ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការបន្តនូវបេសកកម្មអភិរក្សដ៏រឹងមាំ ភ្នំតាម៉ៅនឹងបន្តក្លាយជាបង្គោលដ៏សំខាន់មួយក្នុងការការពារសត្វព្រៃ និងជាមោទនភាពសម្រាប់ជាតិកម្ពុជា។ ការអភិវឌ្ឍន៍ទាំងនេះ មិនមែនគ្រាន់តែជាការកសាងអគារថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតនៃជីវៈចម្រុះរបស់កម្ពុជា និងជាការផ្តល់ឱកាសសម្រាប់មនុស្សជំនាន់ក្រោយក្នុងការស្វែងយល់ និងចូលរួមការពារពិភពលោកធម្មជាតិ។